វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសំណង់ និងសំណង់បាយអរ បានក្លាយជាកត្តាចាំបាច់មួយសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ វិស័យសំណង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលធ្វើឱ្យតម្រូវការសម្រាប់ជាងសំណង់ដែលមានជំនាញកើនឡើងជាលំដាប់។ ការបណ្តុះបណ្តាលបែបនេះមិនត្រឹមតែជួយឱ្យយុវជនមានជំនាញវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ការមានជំនាញច្បាស់លាស់នឹងធ្វើឱ្យពួកគេមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។ វាក៏ផ្តល់ឱកាសកាន់តែច្រើនសម្រាប់ពួកគេក្នុងការទទួលបានប្រាក់ចំណូលខ្ពស់និងមានជីវភាពប្រសើរឡើង។ ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសំណង់មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។ វិស័យសំណង់គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា។ ការមានកម្លាំងពលកម្មជំនាញនឹងជួយទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ពីព្រោះអ្នកវិនិយោគមានទំនុកចិត្តលើគុណភាពការងារ។ ការបណ្តុះបណ្តាលត្រឹមត្រូវជួយបង្កើនគុណភាពនៃការសាងសង់និងធានាបាននូវភាពរឹងមាំនៃសំណង់អគារខ្ពស់ៗ។ វាក៏ជួយឱ្យជាងសំណង់ទាំងអស់យល់ដឹងពីបទដ្ឋាននិងវិធានការសុវត្ថិភាពការងារផងដែរ។ ការយល់ដឹងពីសុវត្ថិភាពការងារជួយកាត់បន្ថយគ្រោះថ្នាក់និងរបួសនានាដែលកើតឡើងនៅការដ្ឋានសំណង់យ៉ាងមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលផ្តល់ឱ្យសិស្សនូវចំណេះដឹងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដែលធ្វើឱ្យពួកគេមានជំនាញពិតប្រាកដ។ ជំនាញទាំងនេះជួយពួកគេឱ្យមានការងារល្អនិងមានស្ថិរភាពយូរអង្វែង។ ការមានកម្លាំងពលកម្មជំនាញនឹងជួយកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មពីបរទេសផងដែរ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាគន្លឹះដើម្បីបិទគម្លាតជំនាញរវាងតម្រូវការរបស់ឧស្សាហកម្មនិងធនធានមនុស្សដែលមានស្រាប់។ វាគឺជាការវិនិយោគលើធនធានមនុស្សដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ វាក៏ជួយលើកកម្ពស់កិត្តិយសនិងកិត្យានុភាពរបស់ជាងសំណង់ឱ្យមានតម្លៃកាន់តែខ្ពស់នៅក្នុងសង្គម។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសំណង់និងជាងកំបោរជាទូទៅមានលក្ខណៈទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងដើម្បីបំពាក់ជំនាញដល់សិស្សទាំងផ្នែកទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។ ផ្នែកទ្រឹស្តីរួមមានការអានប្លង់សាងសង់និងការគណនាសម្ភារសំណង់ឱ្យបានត្រឹមត្រូវ។ សិស្សក៏នឹងរៀនពីបទដ្ឋានគុណភាពនិងវិធានការសុវត្ថិភាពការងារផងដែរ។ ការបណ្តុះបណ្តាលក៏ផ្តោតសំខាន់លើការស្គាល់ប្រភេទសម្ភារសំណង់ផ្សេងៗគ្នាដូចជាឥដ្ឋ បេតុង ថ្ម និងបាយអជាដើម។ ផ្នែកអនុវត្តជាក់ស្តែងចាប់ផ្តើមពីការរៀបចំការដ្ឋានសាងសង់និងការប្រើប្រាស់ឧបករណ៍វាស់វែង។ ពួកគេនឹងត្រូវបានបង្រៀនពីរបៀបលាយបាយអរ និងបេតុងឱ្យបានត្រឹមត្រូវតាមសមាមាត្រដែលត្រូវការ។ ការអនុវត្តការងារសំណង់បាយអកំបោរគឺជាចំណុចស្នូលនៃវគ្គសិក្សានេះ។ សិស្សនឹងរៀនពីវិធីសាងសង់ជញ្ជាំងដោយប្រើឥដ្ឋឬប្លុកសំណង់តាមលក្ខណៈបច្ចេកទេស។ ពួកគេនឹងត្រូវអនុវត្តការងារបូកជញ្ជាំងនិងការងាររៀបការ៉ូឡាផងដែរ។ ការប្រើប្រាស់ឡាស៊ែរដើម្បីវាស់កម្រិតក៏ជាជំនាញដែលពួកគេត្រូវរៀនផងដែរ។ សិស្សនឹងអនុវត្តការរៀបការ៉ូឡាគ្រប់ប្រភេទដូចជាការ៉ូឡាជញ្ជាំង និងការ៉ូបាតជាដើម។ ពួកគេក៏នឹងរៀនពីការធ្វើដំបូលស៊ីទែនទឹកឬរាងជាដំបូលផងដែរ។ វគ្គបណ្តុះបណ្តាលក៏រួមបញ្ចូលចំណេះដឹងលើការដំឡើងប្រព័ន្ធទឹកនិងអគ្គិសនីជាមូលដ្ឋានផងដែរ។ វាក៏មានការណែនាំពីការប្រើប្រាស់ឧបករណ៍កាត់និងខួងផ្សេងៗគ្នា។ ការងារជាក្រុមនិងការដោះស្រាយបញ្ហាជាក់ស្តែងនៅការដ្ឋានក៏ជាផ្នែកមួយនៃកម្មវិធីសិក្សាផងដែរ។ ពួកគេនឹងត្រូវបានបង្រៀនឱ្យធ្វើការជាមួយគ្នានិងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។ វគ្គសិក្សាក៏ជួយឱ្យពួកគេមានផ្នត់គំនិតនៃការងារប្រកបដោយគុណភាពខ្ពស់។ ការអនុវត្តទាំងអស់ត្រូវបានធ្វើឡើងក្រោមការណែនាំពីគ្រូដែលមានបទពិសោធន៍។ នៅកម្ពុជាមានស្ថាប័នជាច្រើនដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសំណង់។ ស្ថាប័នដ៏លេចធ្លោមួយគឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ NPIC គឺជាស្ថាប័នរដ្ឋឈានមុខគេដែលមានទីតាំងធំទូលាយនិងសម្បូរទៅដោយសម្ភារសិក្សាទំនើបៗ។ វិទ្យាស្ថាននេះមានកម្មវិធីសិក្សាជាច្រើនដែលត្រូវបានទទួលស្គាល់ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក៏មានកិច្ចសហការជាមួយក្រុមហ៊ុននិងស្ថាប័នអន្តរជាតិជាច្រើនផងដែរ។ សិស្សដែលបញ្ចប់ការសិក្សានៅទីនេះមានឱកាសការងារខ្ពស់។ មួយវិញទៀតគឺ សាលាបច្ចេកទេសដុនបូស្កូ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាស្ថាប័នឈានមុខគេមួយក្នុងការផ្តល់ការអប់រំ។ សាលានេះមានកេរ្តិ៍ឈ្មោះល្អក្នុងការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់និងផ្តោតលើជំនាញជាក់ស្តែង។ ការសិក្សានៅដុនបូស្កូក៏សង្កត់ធ្ងន់លើវិន័យការងារនិងសីលធម៌ផងដែរ។ សិស្សនៅទីនេះទទួលបានជំនាញរឹងមាំនិងត្រូវបានបំពាក់ដោយទម្លាប់ល្អ។ សាលាបច្ចេកទេសដុនបូស្កូមានបណ្ដាញទំនាក់ទំនងដ៏ទូលំទូលាយជាមួយក្រុមហ៊ុនឯកជន។ នេះធ្វើឱ្យសិស្សដែលបញ្ចប់ការសិក្សាងាយស្រួលរកការងារធ្វើ។ ក្រៅពីស្ថាប័នរដ្ឋនិងឯកជនទាំងនេះក៏មាន មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្សេងៗ ទៀតផងដែរ។ មជ្ឈមណ្ឌលទាំងនោះអាចជាអង្គការក្រៅរដ្ឋាភិបាលឬក្រុមហ៊ុនឯកជន។ ពួកគេអាចផ្តល់វគ្គសិក្សារយៈពេលខ្លីឬឯកទេសទៅតាមតម្រូវការជាក់លាក់នៃទីផ្សារ។ ការជ្រើសរើសស្ថាប័នបណ្តុះបណ្តាលល្អគឺជាជំហានដំបូងដ៏សំខាន់បំផុតសម្រាប់អ្នកចង់ក្លាយជាជាងសំណង់ជំនាញ។ អ្នកសិក្សាគួរស្រាវជ្រាវពីកម្មវិធីសិក្សា គុណភាពគ្រូបង្រៀន និងភាពទទួលស្គាល់នៃវិញ្ញាបនបត្រដែលទទួលបាន។ ការវិនិយោគលើការបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្ថាប័នដែលមានគុណភាពគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃ។ វាធានាថានឹងមានអនាគតការងារល្អនិងមានសុវត្ថិភាពយូរអង្វែង។ ការបណ្តុះបណ្តាលទាំងនេះកំពុងធ្វើឱ្យគុណភាពសំណង់នៅកម្ពុជាកាន់តែប្រសើរឡើង។ វាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងជនបទ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ។ យុវជនកាន់តែច្រើនកំពុងចាប់អារម្មណ៍លើវិស័យមួយនេះ ដោយងាកមកសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល។ ពួកគេឃើញពីសក្តានុពលនៃការងារដែលមានស្ថិរភាពនិងប្រាក់ខែល្អ។ វគ្គបណ្តុះបណ្តាលនេះជួយកសាងទំនុកចិត្តដល់សិស្ស តាមរយៈការផ្ដល់នូវចំណេះដឹង និងជំនាញជាក់ស្តែង។ ពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ការងារពិតប្រាកដ នៅក្នុងវិស័យឧស្សាហកម្ម ដោយមានទំនុកចិត្ត និងសមត្ថភាពពេញលេញ។ ការងារជាជាងសំណង់លែងជាការងារកម្លាំងកាយតែមួយមុខទៀតហើយ។ វាទាមទារនូវចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ ពីកម្លាំងពលកម្ម ដើម្បីអាចប្រកួតប្រជែង។ ដូច្នេះការបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាគន្លឹះដើម្បីជោគជ័យក្នុងអាជីពនេះ។ ទាំងរដ្ឋ និងឯកជនកំពុងបន្តកិច្ចសហការ យ៉ាងជិតស្និទ្ធ ដោយផ្តោតលើគម្រោង និងគោលនយោបាយរួមគ្នាដើម្បីសម្រេចបាននូវគោលដៅ។ ពួកគេចង់ពង្រឹងគុណភាពអប់រំវិជ្ជាជីវៈនៅកម្ពុជា តាមរយៈការរៀបចំកម្មវិធីសិក្សាថ្មីៗ ផ្តល់ឱកាសហ្វឹកហ្វឺនដល់សិស្ស។ សរុបមកវិញ នេះគឺជាជំហានមួយដ៏ត្រឹមត្រូវសម្រាប់អនាគតដ៏ល្អរបស់ប្រទេស។